ចំណែកឆាលៀសជាធម្មតាវិញ គេក៏ពេញនិយមខ្លាំងដែរ ព្រោះវាងាយស្រួលធ្វើ លឿន និងមានរសជាតិឆ្ញាញ់។ រីឯគ្រឿងផ្សំវិញ មានដូចជា លៀសស្រស់ ខ្ទឹមស ស្លឹកខ្ទឹម ខ្ងី ស្ករស ទឹកត្រី ម្សៅស៊ុប ប៊ីចេង ប្រេងឆា ម្រេច និងទឹក។ ដែលដំណាក់កាលដំបូងក្នុងការធ្វើគេត្រូវ លាងលៀសឱ្យស្អាតដូចរបៀបធ្វើលៀសហាលដែរ។ បន្ទាប់មកដាក់ខ្ទះលើភ្លើងឱ្យក្តៅ ចាក់ប្រេងឆាចូលបន្តិច រួចដាក់ខ្ទឹមសចិញ្ច្រាំចូល ។ បន្តិចក្រោយមកដាក់លៀសចូលឆា រួចដាក់ទឹកត្រី ម្សៅស៊ុប ប៊ីចេង និងស្ករសចូលច្របល់ឱ្យសព្វ រួចចាំចាក់ទឹកចូលល្មមអោយលិចលៀស។ ឆារហូតដល់លៀសបើកសំបកអស់ និងចូលជាតិល្អ បន្ទាប់មកភ្លក់មើលរសជាតិតាមចំណូលចិត្ត បើខ្វះអាចថែមទឹកត្រី ឬស្ករសបាន។ ហើយចុងក្រោយ ត្រូវដាក់ខ្ងីដែលបានហាន់ជាចំនិតតូចៗចូល ដើម្បីទទួលបាននូវក្លិនឈ្ងុយ និងធ្វើការរោយស្លឹកខ្ទឹមចូល។